ការទទួលទានអាហារជាមួយគ្រួសាររបស់ដៃគូ គឺជាបទពិសោធន៍ដ៏ល្អមួយដែលលើសពីការញុំាអាហារជាសាមញ្ញ។ វាជាឱកាសក្នុងការបង្កើតទំនាក់ទំនង បង្កើតការចងចាំល្អ និងអភិវឌ្ឍភាពជិតស្និទ្ធបន្ថែម។ មិនត្រឹមតែប៉ុណ្ណោះ ពេលត្រូវបានអញ្ជើញទៅទទួលទានអាហារជាមួយគ្រួសាររបស់គូស្រលាញ់ វាមានន័យយ៉ាងខ្លាំង។ វាមិនមែនគ្រាន់តែជាការញុំាអាហារទេ ប៉ុន្តែជាសញ្ញានៃការចូលរួមជាផ្នែកមួយនៃគ្រួសាររបស់គេ ។ ហើយក៏បង្ហាញថាអ្នកបានបើកចិត្តចំពោះការរស់នៅជាមួយនឹងវប្បធម៌គ្រួសារថ្មី។ សម្រាប់គ្រួសារជាច្រើន ការជួបជុំបែបនេះអាចជាសញ្ញានៃការអនុញ្ញាតឲ្យពូកគេទាំងពីរក្នុងកាទំនាក់ទំនងផងដែរ។ ប៉ុន្តែការយល់ដឹងពីសារៈសំខាន់នេះនឹងជួយឲ្យអ្នកមានចិត្តគោរព ស្មោះត្រង់ និងអាចបត់បែនតាមកាលៈទេសៈបានល្អ។ បន្តែមពីនេះទៅទៀត មុនទៅជួបគ្រួសាររបស់គូស្រលាញ់ គួរនិយាយជាមួយគូរបស់អ្នកដើម្បីស្វែងយល់ពីទំលាប់ គុណតម្លៃ និងអ្វីៗដែលគួរប្រុងប្រយ័ត្ន។ ចំពោះគ្រួសារនីមួយៗមានទម្លាប់ផ្ទាល់ខ្លួនខុសៗគ្នា ដូច្នេះការយល់ដឹងនឹងជួយឲ្យអ្នកសម្របខ្លួនបានល្អ។ ការត្រៀមខ្លួនមុនពេលទៅបរិភោគអាហារជាមួយគ្រួសាររបស់ដៃគូ គីជារឿងដ៏សំខាន់ណាស់សម្រាប់ការបង្ហាញខ្លនឲ្យគ្រួសាររបស់ដៃគូបានស្គាល់។ ដូច្នេះត្រូវតែមានការស្លៀកពាក់ឲ្យបានសមរម្យ មើលទៅសុភាពគួរអោយស្រឡាញ់។ ក្នុងការបូរិភោគអាហារជាមួយគ្រួសាររបស់ដៃគូ ការមកទាន់ពេលវេលាជាសញ្ញានៃការគោរព។ ប៉ុន្តែប្រសិនបើអ្នកមកយឺតឬមានបញ្ហាណាមួយ សូមជូនដំណឹងប្រាប់ពួកគាត់ជាមុន។ រីឯអំណោយវិញត្រូវតែមាន អំណោយតូចៗដូចជា ផ្កា ស្រា ឬបង្អែម ជាសញ្ញានៃការគោរពនិងសេចក្ដីអរគុណ។ វាមិនចាំបាច់ត្រូវមានតម្លៃថ្លៃទេ ប៉ុន្តែគួរអោយសមនឹងចំណង់ចំណូលចិត្តនៃគ្រួសារនោះ។ ម្យ៉ាងវិញទៀត ការសម្របខ្លួនជាមួយបទដ្ឋាននៅពេលអង្គុយញ៉ាំនៅតុបាយ ក៏ជារឿងសំខាន់ផងដែរ។ នៅលើតុបាយ អាកប្បកិរិយាគឺជារឿងសំខាន់ដូចជាការសន្ទនាផងដែរ។ នៅអំឡុងពេលជួបជាមួយគ្រួសារដៃគូលើកដំបូង យើងគួរតែធ្វើការស្វាគម៍ ការណែនាំខ្លួន ទីតាំងអង្គុយនិងបទដ្ឋានពេលញ៉ាំ។ ចំពោះ ការស្វាគមន៍និងការណែនាំខ្លួន នៅពេលជួបសមាជិកគ្រួសារទាំងអស់ អ្នកគួរណែនាំខ្លួនដោយមានញញឹម និងសម្លៀកបំពាក់សមរម្យ ដោយប្រើកាយវិការជំរាបសួរ ឬការចាប់ដៃ ទៅតាមវប្បធម៍គ្រួសារ។ រីឯ ទីតាំងអង្គុយវិញ គ្រួសារមួយចំនួន អាចមានលំដាប់អង្គុយដែលសម្រេចដោយអាយុ ឬទំនាក់ទំនងគ្រួសារ។ អ្នកគួរតែអង្គុយតាមការណែនាំពីម្ចាស់ផ្ទះ ឬសួរពីគូររបស់អ្នកបើមិនប្រាកដចិត្ត។ ចំណែកឯ បទដ្ឋានពេលញ៉ាំវិញ គឺការញុំាដោយបិទមាត់ កុំដាក់ដៃលើតុ និងរង់ចាំឲ្យគ្រប់គ្នាមានម្ហូបមុននឹងចាប់ផ្តើមញុំា គឺជាអាកប្បកិរិយាដែលគួរតែគោរព។ វាផ្ដល់សញ្ញាថាអ្នកយល់ដឹងនិងគោរពប្រពៃណីរបស់គ្រួសារដៃគូររបស់យើង។ បន្តែមទៅទៀតការញ៉ាំអាហារជាមួយគ្រួសាររបស់ដៃគូគឺជាឱកាសសម្រាប់ការសន្ទនា ប៉ុន្តែត្រូវការភាពតុល្យភាពផងដែរ។ ត្រូវសង្កេតមើលពីរបៀបនៃការណែនាំខ្លួនរបស់គ្រួសារ មុននឹងធ្វើការណែនាំខ្លួនយើងដោយមិនមានការប្រកាន់ ឬយល់ច្រឡំ។ ការបរិភោគអាហរជាមួយគ្រួសាររបស់ដៃគូ យើងគួរតែស្ដាប់ដោយការយកចិត្តទុកដាក់។ យើងគួរតែស្ដាប់អ្វីដែលអ្នកផ្សេងនិយាយ និងសួរចម្លើយបន្ត ដើម្បីបង្កើតបរិយាកាសនៃការយល់ចិត្ត និងចាប់អារម្មណ៍ទាក់ទង។ យ៉ាងណាមិញ យើងគួរតែរកប្រធានបទណាដែលគួរជជែក និងគួរជៀសវាងក្នុងអំឡុងពេលជួបជុំ។ ប្រធានបទដែលគួរជជែក អាចជាប្រធានបទសប្បាយៗ ដូចជា ចំណង់ចំណូលចិត្ត ការធ្វើដំណើរ និងអ្វីៗទូទៅ គឺជាជម្រើសល្អ។ ចំណែកឯ ប្រធានបទដែលគួរជៀសវាង គឺត្រូវជៀសវាងប្រធានបទ ដូចជា នយោបាយ និងសាសនា ។ មិនគួរពិនិត្យឬលេងទូរស័ព្ទពេលកំពុងបរិភោគជាមួយគ្រួសារដៃគូររបស់យើងទេ។ បន្ថែមពីនេះទៅទៀត ការចែករំលែកអំពីខ្លួនឯងទៅកាន់គ្រួសាររបស់ដៃគូរ ក៏ជារឿងដែលសំខាន់ផងដែរ។ បង្ហាញបទពិសោធន៍របស់អ្នកដែលទាក់ទងទៅនឹងការរៀនសូត្រ ការងារ ឬចំណាប់អារម្មណ៍របស់គ្រួសារ។ កុំបង្ហាញខ្លួនលើសកម្រិត ដើម្បីជៀសវាងការធ្វើឲ្យអ្នកផ្សេងគិតមកលើយើងបែបអវិជ្ជមាន។ ដោយមានការរៀបចំខ្លួនយ៉ាងល្អ មានចិត្តគោរព និងស្មោះត្រង់ អ្នកអាចធ្វើឲ្យការជួបជុំមួយនេះក្លាយជាឱកាសដ៏មានន័យក្នុងការបង្កើតទំនាក់ទំនងរវាងគ្រួសារ។